សកម្មភាពប្រកួតចម្រៀងចខារ៉ាអូខេគឺជាវេទិកាដ៏អស្ចារ្យសម្រាប់យុវជនខ្មែរដែលមានបំណងចង់បញ្ចេញសមត្ថភាពសម្លេងរបស់ខ្លួន។ កម្មវិធីកម្សាន្តមួយនេះជួយជម្រុញឱ្យមហាជនកាន់តែមានភាពក្លាហានក្នុងការបង្ហាញសិល្បៈចម្រៀងនៅចំពោះមុខសាធារណជន។ អ្នករៀបចំត្រូវមានផែនការការងារច្បាស់លាស់ដើម្បីឱ្យដំណើរការនៃព្រឹត្តិការណ៍ទាំងមូលប្រព្រឹត្តទៅដោយរលូនបំផុត។ សោភ័ណភាពនៃឆាកតន្ត្រី និង បរិយាកាសជុំវិញគឺជាកត្តាទាក់ទាញបំផុតសម្រាប់អ្នកដែលបានចូលរួមទស្សនាផ្ទាល់។ ភាពរីករាយដែលកើតចេញពីសម្លេងតន្ត្រីនឹងជួយបង្កើតនូវអនុស្សាវរីយ៍ល្អៗសម្រាប់បេក្ខជន ឬ ភ្ញៀវកិត្តិយសទាំងអស់។ ជំហានដំបូងនៃកម្មវិធីគឺត្រូវកំណត់គោលការណ៍ឱ្យបានសុក្រឹតបំផុតសម្រាប់បេក្ខជនគ្រប់រូបដែលចង់ប្រកួតប្រជែង។ រាល់អ្នកដែលចង់ចូលរួមត្រូវគោរពតាមលក្ខខណ្ឌអាយុ និង បទពិសោធន៍ដែលក្រុមការងារបានប្រកាសជាសាធារណៈ។ បទបញ្ជាផ្ទៃក្នុងដែលរៀបចំឡើងយ៉ាងម៉ត់ចត់នឹងជួយបង្កើនភាពជឿជាក់ដល់អ្នកដាក់ពាក្យទាំងអស់ពីគ្រប់ទិសទី។ បេក្ខជនម្នាក់ៗត្រូវមានវិន័យក្នុងការមកដល់ទីកន្លែងឱ្យបានទាន់ពេលវេលាតាមការកំណត់ដែលបានព្រមព្រៀង។ សិទ្ធិក្នុងការជ្រើសរើសបទចម្រៀងត្រូវផ្ដល់ជូនបេក្ខជន ប៉ុន្តែ ត្រូវស្ថិតក្រោមការត្រួតពិនិត្យពីផ្នែកបច្ចេកទេស។ ច្បាប់ដែលបានចែងត្រូវមានតម្លាភាពបំផុតដើម្បីជៀសវាងការតវ៉ា ឬ ភាពមិនពេញចិត្តណាមួយកើតឡើងជាយថាហេតុ។ បេក្ខជនដែលបំពានវិន័យនឹងត្រូវដកសិទ្ធិភ្លាមៗដើម្បីរក្សាតម្លៃនៃកម្មវិធីឱ្យមានស្តង់ដារខ្ពស់ជានិច្ច។ សមាជិកគណៈកម្មការដែលជ្រើសរើសមកត្រូវតែជាអ្នកដែលមានជំនាញច្បាស់លាស់ក្នុងវិស័យសិល្បៈតន្ត្រីខ្មែរ។ ទឹកដមសម្លេង និង ការបង្ហើរពាក្យពេចន៍គឺជាចំណុចសំខាន់ដែលមេប្រយោគត្រូវពិនិត្យឱ្យបានហ្មត់ចត់បំផុត។ ការផ្ដល់ពិន្ទុត្រូវធ្វើឡើងដោយយុត្តិធម៌ គឺ មិនត្រូវមានការលំអៀងទៅលើបេក្ខជនណាម្នាក់ដោយសារភាពស្និទ្ធស្នាលឡើយ។ មតិស្ថាបនាពីអ្នកជំនាញនឹងជួយឱ្យបេក្ខជនយល់ដឹងកាន់តែច្បាស់អំពីចំណុចខ្វះខាតដែលត្រូវកែលម្អបន្ថែម។ ពិន្ទុសម្រាប់រូបរាង ឬ ការស្លៀកពាក់ក៏ជាចំណែកមួយជួយលើកសម្រស់នៃការសម្ដែងលើឆាកឱ្យកាន់តែស្រស់ស្អាត។ តម្លាភាពនៃលទ្ធផលចុងក្រោយគឺជាសរសរទ្រូងដ៏រឹងមាំសម្រាប់កេរ្តិ៍ឈ្មោះនៃកម្មវិធីប្រកួតចម្រៀងមួយនេះ។ គណៈកម្មការត្រូវផ្ដល់យោបល់ដោយក្ដីស្រឡាញ់ ដើម្បី លើកទឹកចិត្តដល់យុវជនឱ្យបន្តដំណើរលើវិថីសិល្បៈតទៅទៀត។ រាល់ការសម្រេចចិត្តរបស់ក្រុមមេប្រយោគគឺជាពាក្យចុងក្រោយដែលមិនអាចកែប្រែបានឡើយក្នុងគ្រប់វគ្គនៃកម្មវិធី។ ប្រព័ន្ធសម្លេងដែលប្រើប្រាស់ក្នុងសាលត្រូវតែមានគុណភាពខ្ពស់បំផុតដើម្បីជួយលើកសម្លេងបេក្ខជនឱ្យកាន់តែពិរោះ។ អ្នកបច្ចេកទេសត្រូវរៀបចំមេក្រូ និង គ្រឿងបំពងសម្លេងឱ្យស៊ីគ្នាទៅនឹងទំហំនៃទីតាំងប្រកួតទាំងមូល។ ពន្លឺចម្រុះពណ៌ដែលរចនាឡើងយ៉ាងរស់រវើកនឹងជួយឱ្យការសម្ដែងកាន់តែមានភាពទាក់ទាញខ្លាំងពីទស្សនិកជន។ ម៉ាស៊ីនបញ្ចាំងស្លាយអត្ថបទចម្រៀងត្រូវដាក់នៅទីតាំងដែលបេក្ខជនអាចមើលឃើញបានយ៉ាងងាយស្រួលបំផុត។ ការធ្វើតេស្តឧបករណ៍មុនពេលចាប់ផ្ដើមគឺជាកិច្ចការចាំបាច់បំផុតដើម្បីការពារបញ្ហារអាក់រអួលណាមួយ។ ឧបករណ៍ភ្លេង និង បទភ្លេងខារ៉ាអូខេត្រូវតែជ្រើសរើសប្រភេទដែលច្បាស់ ឬ មិនមានសម្លេងរំខានផ្សេងៗ។ បរិយាកាសនៅលើឆាកនឹងកាន់តែអស្ចារ្យប្រសិនបើមានការរៀបចំប្រព័ន្ធភ្លើងតាមចង្វាក់នៃបទចម្រៀងនីមួយៗ។ សុវត្ថិភាពផ្នែកអគ្គិសនីត្រូវតែត្រួតពិនិត្យឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារគ្រោះថ្នាក់ដែលមើលមិនឃើញ។ ក្រុមការងារបច្ចេកទេសត្រូវប្រចាំការជានិច្ចដើម្បីកែតម្រូវកម្រិតសម្លេងឱ្យសមស្របតាមសម្លេងបេក្ខជន។ គ្រឿងឧបករណ៍ដែលមានស្តង់ដារនឹងធ្វើឱ្យអ្នកស្ដាប់មានអារម្មណ៍ជក់ចិត្តដិតអារម្មណ៍តាំងពីដើមដល់ចប់កម្មវិធី។ ដៃគូឧបត្ថម្ភគឺជាអ្នកជួយជ្រោមជ្រែងដ៏សំខាន់ដែលធ្វើឱ្យកម្មវិធីមានលទ្ធភាពរៀបចំរង្វាន់ធំៗបាន។ រង្វាន់ដែលបានត្រៀមទុកសម្រាប់ជ័យលាភីត្រូវតែមានតម្លៃសមរម្យ ឬ អាចលើកទឹកចិត្តបេក្ខជនបានយ៉ាងពិតប្រាកដ។ ក្រុមហ៊ុននានានឹងទទួលបានការផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងទូលំទូលាយនៅក្នុងអំឡុងពេលប្រកួតទាំងមូល។ កញ្ចប់លើកទឹកចិត្តគួរតែផ្ដល់ជូនដល់បេក្ខជនដែលបានខិតខំប្រឹងប្រែងទោះជាមិនបានលេខមួយក៏ដោយ។ ពិធីប្រគល់រង្វាន់ត្រូវធ្វើឡើងយ៉ាងកងរំពងដើម្បីផ្ដល់កិត្តិយសដល់បេក្ខជនជ័យលាភីគ្រប់រូប។ ទំនាក់ទំនងល្អរវាងអ្នករៀបចំ និង អ្នកឧបត្ថម្ភនឹងនាំមកនូវភាពជោគជ័យយូរអង្វែងសម្រាប់ឆ្នាំបន្តបន្ទាប់។ ថវិកាដែលទទួលបានត្រូវចាត់ចែងឱ្យមានតម្លាភាពបំផុតដើម្បីធានានិរន្តរភាពនៃសកម្មភាពសិល្បៈខ្មែរ។ ការផ្ដល់ជូននូវផលិតផលរបស់អ្នកឧបត្ថម្ភដល់អ្នកទស្សនាក៏ជាវិធីសាស្ត្រទាក់ទាញការគាំទ្រដ៏ល្អមួយដែរ។ សញ្ញាបត្របញ្ជាក់សមត្ថភាពគឺជាកាដូដ៏មានអត្ថន័យសម្រាប់យុវជនដែលបានហែលឆ្លងការប្រកួតដ៏តានតឹង។ ភាពជោគជ័យនៃកម្មវិធីក៏អាស្រ័យលើកិច្ចសហការផ្នែកហិរញ្ញវត្ថុដ៏រឹងមាំពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ យុទ្ធនាការផ្សព្វផ្សាយតាមបណ្ដាញសង្គមនឹងជួយឱ្យព័ត៌មានរីកសាយភាយបានឆាប់រហ័សដល់មហាជន។ រូបភាពផ្សព្វផ្សាយត្រូវតែមានភាពទាក់ទាញភ្នែក និង មានព័ត៌មានច្បាស់លាស់ងាយស្រួលយល់។ អ្នកទស្សនានឹងកាន់តែចាប់អារម្មណ៍ប្រសិនបើមានការចូលរួមពីតារាចម្រៀងល្បីៗជាភ្ញៀវកិត្តិយសពិសេស។ ការផ្សាយបន្តផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកនឹងបង្កើនចំនួនអ្នកទស្សនាពីគ្រប់ទិសទីនៃប្រទេសកម្ពុជា។ ពិធីករដែលមានវោហារស័ព្ទផ្អែមល្ហែមនឹងធ្វើឱ្យកម្មវិធីទាំងមូលមានភាពរីករាយ និង មិនធុញទ្រាន់ឡើយ។ ការឆ្លើយសំណួរយករង្វាន់សម្រាប់អ្នកទស្សនានឹងបង្កើនភាពស្និទ្ធស្នាលកាន់តែខ្លាំងនៅក្នុងសាលប្រកួត។ សំបុត្រចូលរួមទស្សនាគួរតែមានតម្លៃសមរម្យដើម្បីផ្ដល់ឱកាសឱ្យមហាជនគ្រប់ស្រទាប់បានមកកម្សាន្ត។ អន្តរកម្មរវាងបេក្ខជន និង អ្នកគាំទ្រតាមរយៈការបោះឆ្នោតគឺជាចំណុចដែលបង្កើនភាពរំភើបយ៉ាងខ្លាំង។ វីដេអូខ្លីៗអំពីសកម្មភាពនៅពីក្រោយឆាកនឹងធ្វើឱ្យទស្សនិកជនកាន់តែចង់តាមដានសកម្មភាពបេក្ខជន។ យុទ្ធសាស្ត្រទីផ្សារដ៏ល្អនឹងធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាកម្មវិធីប្រចាំឆ្នាំដ៏ល្បីល្បាញក្នុងសង្គមខ្មែរ។ ក្រុមការងារសន្តិសុខត្រូវការពារសណ្ដាប់ធ្នាប់ឱ្យបានល្អដើម្បីបង្កើនភាពកក់ក្ដៅដល់ភ្ញៀវកិត្តិយស។ កន្លែងអង្គុយត្រូវមានរបៀបរៀបរយ និង បែងចែកតាមប្រភេទភ្ញៀវឱ្យបានត្រឹមត្រូវបំផុតតាមលំដាប់។ ទឹកពិសាសម្រាប់បេក្ខជនត្រូវរៀបចំទុកឱ្យបានគ្រប់គ្រាន់ដើម្បីជួយសម្រួលដល់សុខភាពសម្លេង។ បង្គន់អនាម័យ ឬ បរិស្ថានជុំវិញត្រូវមានភាពស្អាតជានិច្ចគឺជាចំណុចដែលមិនគួររំលងឡើយ។ ក្រុមការងារស្ម័គ្រចិត្តត្រូវតែមានភាពរហ័សរហួនក្នុងការជួយសម្របសម្រួលកិច្ចការទូទៅក្នុងសាល។ កន្លែងសម្រាប់ថតរូបទុកជាអនុស្សាវរីយ៍នឹងជួយឱ្យអ្នកចូលរួមជួយផ្សព្វផ្សាយកម្មវិធីតាមបណ្ដាញសង្គម។ ពិធីករត្រូវដឹងពីរបៀបដោះស្រាយបញ្ហាចៃដន្យលើឆាកឱ្យបានល្អដើម្បីរក្សាមុខមាត់របស់កម្មវិធី។ ការផ្ដល់ឱកាសឱ្យអ្នកទស្សនាបានបង្ហាញសម្លេងក្នុងម៉ោងសម្រាកគឺជាការបង្កើនភាពសប្បាយរីករាយ។ ឯកសាររូបភាព ឬ វីដេអូត្រូវរក្សាទុកឱ្យបានល្អសម្រាប់ប្រើប្រាស់ក្នុងការផ្សព្វផ្សាយនាពេលអនាគត។ ពេលវេលានៃការឡើងសម្ដែងត្រូវតែគ្រប់គ្រងឱ្យបានម៉ឺងម៉ាត់បំផុតតាមកាលវិភាគដែលបានចែង។ បេក្ខជនគ្រប់រូបត្រូវតែរៀបចំខ្លួនឱ្យបានស្អាតបាតដើម្បីបង្ហាញពីការផ្ដល់កិត្តិយសដល់ទស្សនិកជន។ ពាក្យសម្ដីដ៏សមរម្យរបស់ពិធីករនឹងលើកកម្ពស់សីលធម៌នៃកម្មវិធីទាំងមូលឱ្យកាន់តែខ្ពង់ខ្ពស់។ សម្ភារៈតុបតែងឆាកគួរតែជ្រើសរើសយកអ្វីដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណវប្បធម៌ខ្មែរដ៏រុងរឿង។ សម្ភាសន៍ខ្លីៗជាមួយបេក្ខជននឹងជួយឱ្យទស្សនិកជនបានស្គាល់ពីប្រវត្តិ និង ចរិតលក្ខណៈរបស់ពួកគេ។ ប្រព័ន្ធសង្គ្រោះបឋមក្នុងករណីមានបញ្ហាសុខភាពបេក្ខជនគឺជាការយកចិត្តទុកដាក់ដែលមិនអាចខ្វះបាន។ គណៈកម្មការត្រូវមានទឹកមុខញញឹមស្រស់ស្រាយជានិច្ចដើម្បីកាត់បន្ថយសម្ពាធផ្លូវចិត្តដល់បេក្ខជន។ បទពិសោធន៍ថ្មីៗដែលយុវជនទទួលបានគឺជាគោលដៅចម្បងដែលអ្នករៀបចំកម្មវិធីចង់សម្រេចឱ្យបាន។ ទំនាក់ទំនងល្អជាមួយសមាជិកគ្រួសារបេក្ខជននឹងបង្កើតនូវបរិយាកាសដ៏កក់ក្ដៅបំផុតក្នុងកម្មវិធី។ កម្មវិធីនេះនឹងក្លាយជាស្ពានចម្លងសម្រាប់បេក្ខជនដែលមានសមត្ថភាពពិតប្រាកដទៅកាន់អាជីពសិល្បៈ។ ការផ្សាយបន្តតាមទូរទស្សន៍ក្នុងស្រុកនឹងជួយឱ្យកេរ្តិ៍ឈ្មោះបេក្ខជនកាន់តែមានឥទ្ធិពលខ្លាំង។ គុណភាពនៃបទភ្លេងត្រូវតែឆ្លងកាត់ការពិនិត្យបច្ចេកទេសឱ្យបានច្បាស់លាស់បំផុតមុននឹងយកមកប្រើ។ បទចម្រៀងដែលមានអត្ថន័យអប់រំនឹងជួយជម្រុញសីលធម៌សង្គមឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ វគ្គជម្រុះតាមតំបន់នឹងជួយរកឃើញគ្រាប់ពេជ្រដែលលាក់ខ្លួនតាមបណ្ដាខេត្តនានាក្នុងប្រទេស។ ភាពស្មោះត្រង់របស់ក្រុមការងារបច្ចេកទេសគឺជាចំណុចស្លាប់រស់នៃភាពជោគជ័យនៃកម្មវិធីនេះ។ ព្រឹត្តិការណ៍សិល្បៈនេះនឹងជួយលើកតម្កើងសិល្បៈចម្រៀងខ្មែរឱ្យកាន់តែរុងរឿង និង ល្បីល្បាញ។ មហាជននឹងចងចាំនូវរាល់សកម្មភាពដ៏រំភើបដែលបានកើតឡើងនៅក្នុងការប្រកួតចម្រៀងខារ៉ាអូខេ។ ការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយនឹងកាត់បន្ថយហានិភ័យនៃកំហុសឆ្គងផ្សេងៗបានច្រើន។ ពិធីជប់លៀងមិត្តភាពក្រោយបញ្ចប់ការប្រកួតគឺជាការបង្កើនសាមគ្គីភាពរវាងបេក្ខជន និង ក្រុមការងារ។ បេក្ខជនជ័យលាភីនឹងក្លាយជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយដែលស្រឡាញ់វិស័យតន្ត្រី។ សម្ភារៈដែលមានគុណភាពនឹងបង្ហាញពីវិជ្ជាជីវៈខ្ពស់របស់អ្នករៀបចំកម្មវិធីនៅចំពោះមុខភ្ញៀវ។ យុវជនជាច្រើនបានរកឃើញសមត្ថភាពលាក់កំបាំងរបស់ខ្លួនតាមរយៈការចូលរួមក្នុងវេទិកាមួយនេះ។ របាំប្រពៃណីនៅដើមកម្មវិធីនឹងបន្ថែមភាពអធិកអធម និង បង្ហាញពីអត្តសញ្ញាណជាតិខ្មែរយើង។ ពិធីករត្រូវមានសមត្ថភាពក្នុងការនិយាយភាសាខ្មែរឱ្យបានត្រឹមត្រូវ ឬ ការបញ្ចេញសម្លេងបានល្អបំផុត។ កិច្ចសហការពីអាជ្ញាធរមូលដ្ឋាននឹងធានាបាននូវសុវត្ថិភាពខ្ពស់បំផុតសម្រាប់អ្នកចូលរួមទាំងអស់។ បច្ចេកវិទ្យាថ្មីៗក្នុងការបោះឆ្នោតនឹងធ្វើឱ្យលទ្ធផលមានភាពសុក្រឹត និង រហ័សទាន់ចិត្តបំផុត។ ព័ត៌មានដែលផ្ដល់ដល់អ្នកសារព័ត៌មានត្រូវតែគ្រប់គ្រាន់ដើម្បីឱ្យកម្មវិធីកាន់តែល្បីល្បាញ។ វគ្គពិសេសសម្រាប់កុមារក៏ជាគំនិតល្អក្នុងការបណ្ដុះបណ្ដាលធនធានសិល្បៈថ្មីៗតាំងពីក្មេង។ ការរក្សាសម្ងាត់នៃពិន្ទុរហូតដល់វិនាទីចុងក្រោយគឺជាការបង្កើតភាពជក់ចិត្តដល់ទស្សនិកជន។ ប្រវត្តិរូបបេក្ខជនត្រូវរៀបចំឱ្យមានសណ្ដាប់ធ្នាប់ងាយស្រួលដល់គណៈកម្មការក្នុងការពិនិត្យមើល។ អាហារសម្រន់សម្រាប់ក្រុមការងារនឹងជួយឱ្យពួកគេមានកម្លាំងពេញលេញក្នុងការបំពេញភារកិច្ច។ ប្រព័ន្ធការពារសម្លេងមិនឱ្យរំខានដល់អ្នកជិតខាងគឺជាសីលធម៌ដ៏ល្អរបស់អ្នករៀបចំកម្មវិធី។ រង្វាន់លើកទឹកចិត្តដល់បេក្ខជនដែលស្លៀកពាក់ស្អាតបំផុតក៏ជាចំណុចទាក់ទាញភ្នែកទស្សនិកជន។ ភាពយុត្តិធម៌គឺជាគ្រឹះដែលធ្វើឱ្យកម្មវិធីទទួលបានការគាំទ្រ និង ភាពជឿជាក់ពីមហាជនទូទៅ។ កម្មវិធីជួបជុំអ្នកគាំទ្រក្រោយការប្រកួតនឹងបង្កើនភាពល្បីល្បាញដល់បេក្ខជនជ័យលាភី។ ការច្នៃប្រឌិតថ្មីៗ ក្នុងការរៀបចំកម្មវិធីនឹងធ្វើឱ្យអ្នកទស្សនាមិនមានអារម្មណ៍ធុញទ្រាន់ឡើយ។ ពាក្យស្លោកលើកទឹកចិត្តជុំវិញទីតាំងនឹងជួយឱ្យបេក្ខជនមានស្មារតីរឹងមាំក្នុងការប្រកួតប្រជែង។ សម្ដែងរួមគ្នារវាងបេក្ខជនទាំងអស់នៅចុងបញ្ចប់កម្មវិធីជាការបង្ហាញនូវសាមគ្គីភាពដ៏ស្អិតរមួត។ ឱកាសឱ្យបេក្ខជនបាននិយាយពីអារម្មណ៍ពិតរបស់ខ្លួនក្រោយពេលច្រៀងចប់គឺជាការផ្ដល់តម្លៃ។ ផែនការហិរញ្ញវត្ថុដែលមានតុល្យភាពនឹងជួយឱ្យកម្មវិធីដំណើរការបានយ៉ាងរលូនរហូតដល់ចប់។ បច្ចេកទេសពន្លឺបែបទំនើបនឹងធ្វើឱ្យឆាកតន្ត្រីកាន់តែមានភាពអស្ចារ្យដូចឆាកលំដាប់អន្តរជាតិ។ ចុះឈ្មោះតាមប្រព័ន្ធអនឡាញនឹងជួយសម្រួលដល់បេក្ខជនដែលរស់នៅតាមបណ្ដាខេត្តឆ្ងាយៗ។ វប្បធម៌នៃការផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមករវាងបេក្ខជន និង គណៈកម្មការគឺជាចំណុចវិជ្ជមាន។ តាំងបង្ហាញរូបថតបេក្ខជនជ័យលាភីឆ្នាំមុនៗគឺជាការផ្ដល់កិត្តិយស និង ការចងចាំដ៏ល្អបំផុត។ មេក្រូដែលមិនមានខ្សែនឹងជួយឱ្យបេក្ខជនមានសេរីភាពពេញលេញក្នុងការសម្ដែងលើឆាក។ បណ្ដុះបណ្ដាលខ្លីៗអំពីបច្ចេកទេសច្រៀងដល់បេក្ខជនមុនប្រកួតគឺជាការយកចិត្តទុកដាក់ខ្ពស់។ អនាម័យក្នុងទីធ្លាកម្មវិធីគឺជាការបង្ហាញពីភាពស៊ីវិល័យរបស់អ្នករៀបចំ និង អ្នកចូលរួមទស្សនា។ ជោគជ័យនៃកម្មវិធីនឹងជួយទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ត និង ស្គាល់ពីសិល្បៈខ្មែរកាន់តែច្រើន។ ពាក្យពេចន៍លើកទឹកចិត្តពីអ្នកឧបត្ថម្ភនឹងជួយឱ្យបេក្ខជនមានកម្លាំងចិត្តតស៊ូក្នុងជីវិត។ ផ្សាយបន្តផ្ទាល់តាមវិទ្យុសម្រាប់បងប្អូនដែលរស់នៅតាមជនបទដាច់ស្រយាលឱ្យបានកម្សាន្ត។ ភាពថ្លៃថ្នូរក្នុងគ្រប់សកម្មភាពនៃកម្មវិធីតាំងពីដើមរហូតដល់បញ្ចប់គឺជាមោទនភាពរបស់ក្រុមការងារ។ ឆ្លុះបញ្ចាំងពីលទ្ធផលការងារក្រោយបញ្ចប់កម្មវិធីនឹងជួយឱ្យការរៀបចំលើកក្រោយកាន់តែល្អ។ ជួយជ្រោមជ្រែងដល់បេក្ខជនដែលមានជីវភាពខ្វះខាតឱ្យមានឱកាសស្មើគ្នាក្នុងការបញ្ចេញសមត្ថភាព។ កម្មវិធីពិសេសៗបន្ថែមក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងបង្កើនភាពជក់ចិត្តដល់អ្នកទស្សនា។ មតិស្ថាបនាពីអ្នកចូលរួមក្រោយកម្មវិធីចប់គឺជាមេរៀនដ៏មានតម្លៃសម្រាប់អ្នករៀបចំគ្រប់រូប។ តុបតែងផ្កាស្រស់នៅជុំវិញឆាកនឹងបន្ថែមភាពស្រស់ស្រាយដល់បរិយាកាសទូទៅនៃកម្មវិធី។ ទំនាក់ទំនងល្អជាមួយអ្នកឧបត្ថម្ភនឹងជួយឱ្យមានកិច្ចសហការយូរអង្វែងទៅថ្ងៃអនាគត។ សេវាកម្មដ៏ល្អមួយគឺការបណ្ដុះបណ្ដាលបច្ចេកទេសបន្ថែមដល់បេក្ខជនមុនពេលចាប់ផ្ដើម។ សម្ភារៈតុបតែងដែលមិនប៉ះពាល់ដល់បរិស្ថានគឺជាការចូលរួមចំណែកជួយសង្គមយ៉ាងសកម្ម។ កេរ្តិ៍ឈ្មោះនៃកម្មវិធីកើតចេញពីការកំណត់គោលការណ៍យុត្តិធម៌ដ៏រឹងមាំតាំងពីវគ្គដំបូង។ អាហារសម្រន់សម្រាប់គណៈកម្មការ និង ក្រុមការងារគឺជាការយកចិត្តទុកដាក់លើសុខុមាលភាព។ យុទ្ធសាស្ត្រចែករំលែកវីដេអូសង្ខេបលើបណ្ដាញសង្គមនឹងជួយឱ្យកម្មវិធីមានអ្នកស្គាល់ច្រើន។ ថតបទចម្រៀងថ្មីសម្រាប់អ្នកឈ្នះគឺជាការបើកផ្លូវទៅកាន់អាជីពសិល្បៈអាជីពយ៉ាងពិតប្រាកដ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងក្លាយជាអនុស្សាវរីយ៍មិនអាចបំភ្លេចបានសម្រាប់បេក្ខជនគ្រប់រូប។ កម្លាំងចលករនាំទៅរកភាពជោគជ័យគឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់។ សម្លេងចម្រៀងដែលបានបន្លឺឡើងនឹងបន្តដិតជាប់ក្នុងអារម្មណ៍របស់ទស្សនិកជនគ្រប់គ្នាជានិរន្តរ៍។